ភូមិនេសាទតាមបណ្តោយឆ្នេរសមុទ្រកម្ពុជា គឺជាបេះដូងដ៏សំខាន់នៃវប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ភូមិទាំងនេះមិនត្រឹមតែជាកន្លែងប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាជម្រកនៃប្រពៃណី សហគមន៍ និងការសម្របខ្លួនទៅនឹងធម្មជាតិដ៏ប្លែក។ លក្ខណៈពិសេសរបស់ភូមិនេសាទមានអត្តសញ្ញាណប្លែកពីគេ ដែលត្រូវបានកំណត់ដោយបរិស្ថានធម្មជាតិ និងរបៀបរស់នៅរបស់ប្រជាជន។ លំនៅឋាន ផ្ទះសម្បែងភាគច្រើនត្រូវបានសាងសង់ឡើងពី ឈើ ឬឫស្សី ដោយមាន សសរខ្ពស់ៗ ដើម្បីការពារពីទឹកជំនន់នៅរដូវវស្សា ឬការឡើងចុះនៃកម្រិតទឹកសមុទ្រ។ ផ្ទះខ្លះទៀតសាងសង់នៅលើផ្ទៃទឹកផ្ទាល់តែម្តង ដែលជាទិដ្ឋភាពប្លែកសម្រាប់អ្នកទស្សនា។ ការរចនាបែបនេះឆ្លុះបញ្ចាំងពីការសម្របខ្លួនរបស់ប្រជាជនទៅនឹងស្ថានភាពទឹកសមុទ្រ។ ទីតាំង ភូមិទាំងនេះច្រើនតែស្ថិតនៅតាម មាត់សមុទ្រ ក្បែរព្រែក ឬដៃសមុទ្រ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការចេញចូលទៅកាន់សមុទ្រ និងការនេសាទ។ ទីតាំងខ្លះមានលក្ខណៈជា កោះតូចៗ ឬឧបទ្វីប ដែលធ្វើឱ្យពួកវាមានភាពដាច់ស្រយាល និងមានលក្ខណៈពិសេសរៀងៗខ្លួន។ ហេដ្ឋារចនាសម្ព័ន្ធ នៅទីនោះគឺនៅមានកម្រិតនៅឡើយ សូម្បីតែផ្លូវថ្នល់ ភាគច្រើនជាផ្លូវដី ឬស្ពានឈើ ដែលតភ្ជាប់ផ្ទះនីមួយៗ។ ការផ្គត់ផ្គង់ ទឹកស្អាត និងអគ្គិសនី នៅតែជាបញ្ហាប្រឈមសម្រាប់ភូមិមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ភូមិដែលមានសក្តានុពលទេសចរណ៍បានចាប់ផ្តើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តើរៗ ដើម្បីគាំទ្រដល់កំណើនភ្ញៀវទេសចរ។ ក្រៅពីនេះ ប្រជាជនក៏ប្រកបរបរផ្សេងៗទៀតដូចជា ការកែច្នៃផលនេសាទ មានដូចជា ត្រីប្រឡាក់ ធ្វើប្រហុក ផ្អក ទឹកត្រីជាដើម ការចិញ្ចឹមបង្គា ត្រី និងការលក់ដូរផលិតផលសមុទ្រ។ សកម្មភាពទាំងនេះមិនត្រឹមតែបម្រើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារផងដែរ។ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅតាមភូមិនេសាទមានភាពប្លែក និងពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិ។ ការនេសាទគឺជាឆ្អឹងខ្នងនៃជីវភាពរស់នៅ អ្នកនេសាទចេញទៅនេសាទទាំងយប់ទាំងថ្ងៃ អាស្រ័យលើប្រភេទត្រី និងលក្ខខណ្ឌអាកាសធាតុ។ ពួកគេប្រើប្រាស់ឧបករណ៍នេសាទជាច្រើនប្រភេទដូចជា សំណាញ់ មង នុយ និង កាណូតតូចៗ។ ភាពជោគជ័យនៃការនេសាទកំណត់ពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ។ ការកែច្នៃ និងលក់ដូរ ក្រោយពេលនេសាទបានផល ប្រជាជននឹងនាំយកផលនេសាទទៅលក់នៅ ទីផ្សារក្នុងស្រុក ឬកែច្នៃជាផលិតផលផ្សេងៗទៀតដែលមានតម្លៃបន្ថែម។ ស្ត្រី មានតួនាទីសំខាន់ក្នុងការកែច្នៃ និងលក់ដូរផលិតផលទាំងនេះ ដែលជួយបង្កើនចំណូលគ្រួសារ។ ជីវិតសហគមន៍ នៅភូមិនេសាទមានភាព ស្និទ្ធស្នាល និងពឹងពាក់គ្នាទៅវិញទៅមក។ ពួកគេតែងតែជួយគ្នាទៅវិញទៅមកក្នុងការនេសាទ ការងារផ្ទះ និងពិធីបុណ្យប្រពៃណី។ ស្មារតីសាមគ្គីភាពនេះជាចំណងដ៏រឹងមាំសម្រាប់សហគមន៍។ ឥទ្ធិពលទេសចរណ៍ ការរីកចម្រើននៃវិស័យទេសចរណ៍បានផ្តល់ ឱកាសថ្មីៗ សម្រាប់ប្រជាជនក្នុងភូមិ ដូចជាការបើក ផ្ទះសំណាក់ តូបលក់អាហារសមុទ្រ ឬផ្តល់សេវាកម្ម ទូកកម្សាន្ត។ ទោះជាយ៉ាងនេះក្តី ទេសចរណ៍ក៏អាចជះឥទ្ធិពលអវិជ្ជមានផងដែរ ប្រសិនបើគ្មានការគ្រប់គ្រងបានល្អ ដូចជាការបំពុលបរិស្ថាន ឬការផ្លាស់ប្តូរវប្បធម៌ដើម។ ទោះបីជាមានភាពស្រស់ស្អាត និងសក្តានុពលក៏ដោយ ភូមិនេសាទ និងជីវភាពរស់នៅតាមឆ្នេរសមុទ្រនៅកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដែលទាមទាររកដំណោះស្រាយ។ ការថយចុះធនធានជលផល កើតឡើងពីការនេសាទហួសកម្រិត ការប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ដូចជាការឆក់ត្រី ឬប្រើជាតិគីមី និងការបាត់បង់ តំបន់ព្រៃកោងកាង ដែលជាជម្រកពងកូនរបស់ត្រី បានបណ្តាលឱ្យធនធានជលផលមានការថយចុះគួរឱ្យកត់សម្គាល់ នេះគំរាមកំហែងដល់និរន្តរភាពនៃការនេសាទ។ ការប្រែប្រួលអាកាសធាតុ បាតុភូត ការកើនឡើងកម្ពស់ទឹកសមុទ្រ ព្យុះ និង គ្រោះធម្មជាតិ ផ្សេងៗដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បានគំរាមកំហែងដល់លំនៅឋាន និងជីវភាពរបស់ប្រជាជននេសាទ។ វាប៉ះពាល់ដល់ផ្ទះសម្បែង ឧបករណ៍នេសាទ និងតំបន់នេសាទផ្ទាល់។ ការបំពុលបរិស្ថាន ដោយសារកាកសំណល់ប្លាស្ទិក និងកាកសំណល់ផ្សេងៗដែលបោះចោលដោយគ្មានការគ្រប់គ្រង បានបំពុលបរិស្ថានសមុទ្រ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ ការបំពុលនេះមិនត្រឹមតែប៉ះពាល់ដល់ត្រី និងសត្វសមុទ្រប៉ុណ្ណោះទេ ថែមទាំងសុខភាពរបស់ប្រជាជនផងដែរ។ សហគមន៍នេសាទជាច្រើនកំពុងព្យាយាម សម្របខ្លួន ទៅនឹងការផ្លាស់ប្តូរទាំងនេះ។ ពួកគេត្រូវការជំនួយក្នុងការអភិវឌ្ឍន៍ ជំនាញថ្មីៗ ស្វែងរក ប្រភពចំណូលផ្សេងៗ ក្រៅពីការនេសាទ និងការការពារធនធានធម្មជាតិ សម្រាប់អនាគត។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាបាននូវនិរន្តរភាពនៃជីវភាពរស់នៅរបស់ប្រជាជននៅតាមឆ្នេរសមុទ្រ និងការការពារធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ ក្រៅពីលក្ខណៈពិសេស ជីវភាពរស់នៅ និងបញ្ហាប្រឈមដែលបានរៀបរាប់ខាងលើ ភូមិនេសាទនៅកម្ពុជាក៏មានទិដ្ឋភាពសំខាន់ៗមួយចំនួនទៀតដែលគួរស្វែងយល់។ ការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានសមុទ្របានចាប់ផ្តើមកើនឡើងជាលំដាប់ក្នុងចំណោមសហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធ។ តំបន់អភិរក្សសមុទ្រ ដែលមានឈ្មោះថា តំបន់ការពារដែនសមុទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ កំពុងបង្កើត និងពង្រឹងការគ្រប់គ្រងតំបន់អភិរក្សសមុទ្រមួយចំនួន ដើម្បីការពារជីវៈចម្រុះសមុទ្រ និងស្តុកត្រីដែលនៅសេសសល់។ ការបង្កើត តំបន់ការពារដែនសមុទ្រ ទាំងនេះជួយកំណត់តំបន់នេសាទ តំបន់ហាមឃាត់ និងតំបន់សម្រាប់ការបន្តពូជរបស់មច្ឆាជាតិ។ ការអភិវឌ្ឍន៍សហគមន៍នេសាទ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនកំពុងធ្វើការជាមួយសហគមន៍នេសាទ ដើម្បីលើកកម្ពស់ការនេសាទប្រកបដោយនិរន្តរភាព។ នេះរួមបញ្ចូលទាំងការបណ្តុះបណ្តាលស្តីពីបច្ចេកទេសនេសាទដែលមិនបំផ្លាញបរិស្ថាន ការលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ និងការបង្កើតក្រុមល្បាតសហគមន៍ដើម្បីទប់ស្កាត់បទល្មើសនេសាទ។ ការស្ដារឡើងវិញនូវព្រៃកោងកាង ដោយសារព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ជាជម្រក និងជាទីកន្លែងបន្តពូជរបស់មច្ឆាជាតិ ក៏ដូចជាការពារឆ្នេរសមុទ្រពីសំណឹក មានកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការស្ដារ និងដាំឡើងវិញនូវព្រៃកោងកាងដែលរងការខូចខាត។ ភូមិនេសាទមានវប្បធម៌ និងប្រពៃណីប្លែកៗ ដែលឆ្លុះបញ្ចាំងពីការពឹងផ្អែកលើសមុទ្រ។ ពិធីសាសនា និងជំនឿ ប្រជាជននេសាទជាច្រើនមានជំនឿលើខ្មោចទឹក មច្ឆា ឬអាទិទេពសមុទ្រ។ ពួកគេតែងតែធ្វើពិធីបួងសួង ឬបន់ស្រន់ដើម្បីសុំសេចក្ដីសុខ សុវត្ថិភាពក្នុងការនេសាទ និងការប្រមូលផលបានច្រើន។ ពិធីបុណ្យប្រចាំឆ្នាំមួយចំនួនក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងសមុទ្រ និងការនេសាទផងដែរ។ ចំពោះម្ហូបអាហារ មុខម្ហូបប្រចាំតំបន់ភាគច្រើនគឺសម្បូរទៅដោយអាហារសមុទ្រស្រស់ៗ ដែលត្រូវបានចម្អិនតាមរបៀបប្លែកៗ។ អាហារដូចជា ក្ដាមឆាម្រេច បង្គាអប់ទឹកដូង ឬ ត្រីអាំង គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារប្រចាំថ្ងៃ និងជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ សិល្បៈ និងសិប្បកម្ម មួយចំនួននៃសហគមន៍នេសាទក៏មានជំនាញក្នុងការធ្វើសិប្បកម្មដែលទាក់ទងនឹងសមុទ្រ ដូចជាការត្បាញសំណាញ់ ការធ្វើម៉ូដែលទូក ឬការបង្កើតវត្ថុអនុស្សាវរីយ៍ពីសម្បកខ្យង និងគ្រំ។ ទោះបីជាមានបញ្ហាប្រឈម ក៏ភូមិនេសាទមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែរ។ ទេសចរណ៍អេកូឡូស៊ី ការអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី អាចផ្តល់ឱកាសចំណូលបន្ថែមសម្រាប់សហគមន៍ ដោយមិនប៉ះពាល់ដល់បរិស្ថាន។ ភ្ញៀវទេសចរអាចមកទស្សនាភូមិ ដើម្បីសិក្សាពីរបៀបរស់នៅរបស់ប្រជាជន ចូលរួមសកម្មភាពនេសាទ ឬស្វែងយល់ពីព្រៃកោងកាង។ ការចិញ្ចឹមត្រី និងបង្គាក្នុងស្រះឬទ្រុង ជាការផ្លាស់ប្តូរពីការនេសាទបែបធម្មជាតិទៅជាការចិញ្ចឹមត្រី ឬបង្គាក្នុងស្រះឬទ្រុង អាចជាដំណោះស្រាយមួយដើម្បីកាត់បន្ថយសម្ពាធលើធនធានសមុទ្រធម្មជាតិ និងធានានូវប្រភពចំណូលមានស្ថេរភាព។ ការបង្កើនតម្លៃផលិតផល ជាការកែច្នៃផលិតផលសមុទ្រទៅជាទម្រង់ដែលមានតម្លៃខ្ពស់ ដូចជាការវេចខ្ចប់ត្រឹមត្រូវសម្រាប់នាំចេញ ឬការបង្កើតផលិតផលកែច្នៃថ្មីៗ អាចបង្កើនចំណូលជូនប្រជាជន។ ការរួមបញ្ចូលគ្នារវាងការអភិរក្សធនធាន ការលើកកម្ពស់វប្បធម៌ និងការស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ គឺជាគន្លឹះដើម្បីធានាអនាគតដ៏រុងរឿងសម្រាប់ភូមិនេសាទ និងប្រជាជនរស់នៅតាមឆ្នេរសមុទ្រកម្ពុជា។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីភូមិនេសាទនៅកម្ពុជា វាចាំបាច់ណាស់ក្នុងការពិនិត្យមើលពី តួនាទីរបស់ស្ត្រី នៅក្នុងសហគមន៍ទាំងនេះ និង ផលប៉ះពាល់នៃការអភិវឌ្ឍន៍ លើប្រពៃណី និងបរិស្ថាន។ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ និងជាឆ្អឹងខ្នងក្នុងសហគមន៍នេសាទ ទោះបីជាពួកគេមិនសូវបានចេញទៅនេសាទដោយផ្ទាល់ដូចបុរសក៏ដោយ។ ការគ្រប់គ្រងគ្រួសារ និងហិរញ្ញវត្ថុ ភាគច្រើននៃស្ត្រីក្នុងភូមិនេសាទ គឺជាអ្នកគ្រប់គ្រងកិច្ចការផ្ទះ ប្រាក់កាស និងធានានូវជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ ចូលរួមក្នុងសកម្មភាពសហគមន៍ ស្ត្រីក៏ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ ដូចជាការប្រជុំភូមិ ការរៀបចំព្រឹត្តិការណ៍សាសនា និងសង្គម ក៏ដូចជាការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលទាក់ទងទៅនឹងការអភិរក្សធនធានសមុទ្រផងដែរ។ គាំទ្រសីលធម៌ វត្តមាន និងការគាំទ្រពីស្ត្រីគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បុរសដែលប្រកបរបរនេសាទ ដែលជារបរប្រឈមនឹងគ្រោះថ្នាក់។ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលំហូរនៃសកលភាវូបនីយកម្មបាននាំមកនូវទាំងឱកាស និងបញ្ហាប្រឈមថ្មីៗដល់ភូមិនេសាទ។ ការផ្លាស់ប្តូររបរ ដោយសារធនធានជលផលមានការថយចុះ ហើយវិស័យទេសចរណ៍រីកចម្រើន ប្រជាជននេសាទខ្លះបាន បោះបង់ចោលរបរនេសាទ ប្រពៃណីរបស់ពួកគេ ហើយងាកមកប្រកបរបរក្នុងវិស័យទេសចរណ៍វិញ ដូចជាការបើកទូកដឹកភ្ញៀវ ការងារនៅសណ្ឋាគារ ឬលក់ដូរទំនិញទេសចរណ៍។ ការផ្លាស់ប្តូរដីធ្លី តម្រូវការដីធ្លីតាមឆ្នេរសមុទ្រសម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ បានបណ្តាលឱ្យមាន ការបាត់បង់ដី របស់ប្រជាជនមូលដ្ឋាន និងជួនកាលបង្ខំឱ្យពួកគេផ្លាស់ប្តូរទីលំនៅ។ នេះបានប៉ះពាល់ដល់អត្តសញ្ញាណសហគមន៍ និងរបៀបរស់នៅប្រពៃណី។ បច្ចេកវិទ្យាទំនើប ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការនេសាទ ឧទាហរណ៍ ទូកធំៗ ឧបករណ៍ចាប់ត្រីទំនើប អាចជួយបង្កើនទិន្នផល ប៉ុន្តែក៏អាចបង្កើនសម្ពាធលើធនធានជលផល និងបង្កើតការប្រកួតប្រជែងមិនស្មើភាពជាមួយអ្នកនេសាទខ្នាតតូច។ ការបាត់បង់ប្រពៃណី ជាមួយនឹងការរីកចម្រើន និងការហូរចូលនៃវប្បធម៌បរទេស ប្រពៃណី និងជំនឿមួយចំនួនរបស់សហគមន៍នេសាទអាចនឹងត្រូវ បាត់បង់ ឬរលាយបាត់ បន្តិចម្តងៗ ប្រសិនបើគ្មានការយកចិត្តទុកដាក់ក្នុងការអភិរក្ស។ ការយល់ដឹងអំពីទិដ្ឋភាពស៊ីជម្រៅទាំងនេះ ជួយឱ្យយើងមើលឃើញពីភាពស្មុគស្មាញនៃជីវិតនៅក្នុងភូមិនេសាទ និងសារៈសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព ដែលគិតគូរទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។